ការងារជាមួយ អង្គការក្រៅរដ្ឋាភិបាល បានក្លាយជាជម្រើសអាជីពដ៏ទាក់ទាញមួយសម្រាប់មនុស្សជាច្រើននៅកម្ពុជា ដែលមានបំណងចង់រួមចំណែកដល់ការអភិវឌ្ឍសង្គម។ វិស័យអង្គការក្រៅរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញកង្វះខ្វះខាត និងផ្តល់ជំនួយដល់វិស័យសំខាន់ៗជាច្រើន រួមមាន សុខភាព អប់រំ កសិកម្ម សន្តិសុខស្បៀង បរិស្ថាន សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ។ អ្នកជំនាញអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា មិនត្រឹមតែជាអ្នកអនុវត្តគម្រោងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាភ្នាក់ងារជំរុញការផ្លាស់ប្តូរជាវិជ្ជមានក្នុងសហគមន៍ផងដែរ។ ទោះយ៉ាងនេះក្ដី អាជីពនេះក៏ពោរពេញទៅដោយ បញ្ហាប្រឈម មួយចំនួនផងដែរ ដូចជាសម្ពាធការងារខ្ពស់ ភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ និងការផ្លាស់ប្តូរបរិយាកាសនយោបាយ។ ដើម្បីជោគជ័យក្នុងវិស័យនេះ បុគ្គលម្នាក់ៗត្រូវតែមាន ជំនាញចម្រុះ រួមមានទាំងជំនាញបច្ចេកទេស និងជំនាញទន់ផងដែរ។ ជាការពិណាស់អ្នកជំនាញអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង និងកម្មវិធីអភិវឌ្ឍន៍នានា។ តួយ៉ាងពួកគេធ្វើការក្នុងវិស័យចម្រុះជាច្រើនដូចជា ពង្រឹងប្រព័ន្ធសុខាភិបាល ការអប់រំសុខភាព និងការផ្តល់សេវាថែទាំ។ ការកែលម្អគុណភាពអប់រំ ការបង្កើនលទ្ធភាពទទួលបានឱកាសសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការលើកកម្ពស់បច្ចេកទេសកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ និងធានាការផ្គត់ផ្គង់ស្បៀងឲ្យបានគ្រប់គ្រាន់។ ការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការលើកកម្ពស់ការរស់នៅប្រកបដោយនិរន្តរភាព។ ការពារសិទ្ធិមនុស្ស ការលើកកម្ពស់យុត្តិធម៌ និងការអនុវត្តច្បាប់ និងពង្រឹងអភិបាលកិច្ចល្អ ការលើកកម្ពស់តម្លាភាព និងជួយកាត់បន្ថយភាពក្រីក្រ។ ម៉្យាងវិញទៀតអាជីពជាអ្នកជំនាញអង្គការក្រៅរដ្ឋាភិបាលមានគុណសម្បត្តិ និងភាពទាក់ទាញជាច្រើន។ មានឱកាសចូលរួមអភិវឌ្ឍន៍សង្គម ពោលគឺអ្នកអាចរួមចំណែកផ្ទាល់ក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងសហគមន៍ និងជីវិតរបស់ប្រជាជន។ ការអភិវឌ្ឍជំនាញចម្រុះការងារនេះតម្រូវឱ្យមានអ្នកអភិវឌ្ឍជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញរៀបចំផែនការ។ ជាមួយនឹងបណ្ដាញទំនាក់ទំនងទូលំទូលាយ អ្នកនឹងអាចធ្វើការជាមួយអ្នកជំនាញទាំងក្នុង និងក្រៅប្រទេស ព្រមទាំងតំណាងរដ្ឋាភិបាល និងសហគមន៍។ ការងារជាមួយអង្គការក្រៅរដ្ឋាភិបាល ផ្ដល់នូវបទពិសោធន៍ដ៏មានអត្ថន័យ ដោយអ្នកនឹងមានអារម្មណ៍ថាខ្លួនមានតម្លៃ និងបានរួមចំណែកយ៉ាងពិតប្រាកដ។ ទន្ទឹមនឹងនេះទោះបីជាមានគុណសម្បត្តិជាច្រើនក៏ដោយ អាជីពនេះក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ។ នៅក្នុងវិស័យអភិវឌ្ឍន៍ ជាទូទៅអ្នកនឹងជួបប្រទះទៅនឹង សម្ពាធការងារខ្ពស់។ កត្ដានេះបណ្ដាលមកពី ការកំណត់នៃគម្រោងដែលមានលក្ខណៈតឹងរ៉ឹង និង ការរំពឹងទុកដ៏ខ្ពស់ ពីលទ្ធផលការងារ ដែលជួនកាលតម្រូវឱ្យមានការលះបង់ពេលវេលាបន្ថែម និងការដោះស្រាយបញ្ហាប្រឈមជាប្រចាំ។ មួយវិញទៀតអង្គការក្រៅរដ្ឋាភិបាលជារឿយៗប្រឈមនឹង ភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ ព្រោះពួកគេពឹងផ្អែកលើមូលនិធិពីម្ចាស់ជំនួយខាងក្រៅ។ ប្រភពមូលនិធិទាំងនោះ អាចមានការប្រែប្រួលទៅតាមគោលនយោបាយម្ចាស់ជំនួយឬស្ថានភាពសេដ្ឋកិច្ច ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពប្រតិបត្តិការ និងការរៀបចំផែនការរយៈពេលវែងរបស់អង្គការ។ ឯការផ្លាស់ប្ដូរបរិយាកាសនយោបាយ និងគោលនយោបាយ អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការងាររបស់អង្គការក្រៅរដ្ឋាភិបាល ព្រោះ បទប្បញ្ញត្តិ និងទិសដៅនយោបាយរបស់រដ្ឋាភិបាលអាចផ្លាស់ប្ដូរដែលបង្កជាបញ្ហាប្រឈម។ ចំពោះការលំបាកក្នុងការវាស់ស្ទង់ផលប៉ះពាល់ គឺជាបញ្ហាប្រឈមមួយក្នុងការងារអភិវឌ្ឍន៍ ព្រោះ ពេលខ្លះលទ្ធផលភ្លាមៗនៃការខិតខំប្រឹងប្រែងមិនអាចមើលឃើញបានភ្លាមៗនោះទេ។ អ្នកដែលចាប់អារម្មណ៍នឹងអាជីពជាអ្នកជំនាញអង្គការក្រៅរដ្ឋាភិបាល គួរពិចារណាអភិវឌ្ឍជំនាញឱ្យបានល្អ។ ទីមួយជំនាញភាសាអង់គ្លេស គឺចាំបាច់មិនអាចខ្វះបានសម្រាប់អ្នកដែលធ្វើការក្នុងវិស័យអភិវឌ្ឍន៍។ ភាសានេះដើរតួនាទីជាស្ពាន ទំនាក់ទំនងដ៏សំខាន់ជាមួយដៃគូសហការអន្តរជាតិ ម្ចាស់ជំនួយ និងអ្នកជំនាញបរទេស។ លើសពីនេះ វាក៏ជួយឱ្យអ្នកអាច អាន យល់ និងវិភាគឯកសារគម្រោងរបាយការណ៍ និងការស្រាវជ្រាវនានា ដែលភាគច្រើនជាភាសាអង់គ្លេសបានយ៉ាងមានប្រសិទ្ធភាព។ ម៉្យាងទៀតដើម្បីទទួលបានជោគជ័យក្នុងវិស័យការងារណាមួយ អ្នកត្រូវការ ជំនាញបច្ចេកទេស ដែលជា ចំណេះដឹង និងសមត្ថភាពជាក់លាក់ទៅតាមតម្រូវការនៃវិស័យនោះ។ ឧទាហរណ៍ ប្រសិនបើអ្នកធ្វើការផ្នែកអភិវឌ្ឍន៍ អ្នកអាចនឹងត្រូវការ ជំនាញគ្រប់គ្រងគម្រោង ដើម្បីដឹកនាំការងារឱ្យបានត្រឹមត្រូវ ជំនាញស្រាវជ្រាវ ដើម្បីប្រមូលនិងវិភាគព័ត៌មាន ឬ ជំនាញវិភាគទិន្នន័យ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃគម្រោង។ ជំនាញទាំងនេះជួយឱ្យអ្នកបំពេញការងារបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីលើជំនាញបច្ចេកទេស ជំនាញទន់ ក៏ជាកត្តាដ៏សំខាន់ដែលកំណត់ភាពជោគជ័យក្នុងការងារផងដែរ។ ជំនាញទាំងនេះមិនមែនជាចំណេះដឹងជាក់លាក់ទេ ប៉ុន្តែជា សមត្ថភាពផ្ទាល់ខ្លួនក្នុងការប្រាស្រ័យទាក់ទង ដឹកនាំក្រុម ដោះស្រាយស្ថានការណ៍លំបាក សម្របខ្លួនទៅនឹងបរិយាកាសថ្មីៗ និងធ្វើការសហការជាមួយអ្នកដទៃ ។ ការអភិវឌ្ឍជំនាញទាំងនេះនឹងជួយឱ្យអ្នកធ្វើការបានរលូន និងមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ។ ជាចុងក្រោយការចូលរួមជា អ្នកស្ម័គ្រចិត្តជាមួយអង្គការក្រៅរដ្ឋាភិបាលនានា មិនត្រឹមតែជាទង្វើល្អប៉ុណ្ណោះទេ តែវាក៏ជា មធ្យោបាយដ៏ប្រសើរដើម្បីទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃ ផងដែរ។ តាមរយៈការស្ម័គ្រចិត្ត អ្នកនឹងមានឱកាស ស្វែងយល់ផ្ទាល់ពីដំណើរការគម្រោង វប្បធម៌អង្គការ បញ្ហាប្រឈម និងបរិយាកាសពិតប្រាកដនៃការងារ មុនពេលឈានជើងចូលជាបុគ្គលិកពេញសិទ្ធិ។ សរុបជារួម អាជីពជាអ្នកជំនាញក្នុងអង្គការក្រៅរដ្ឋាភិបាល នៅកម្ពុជា គឺជាការងារមួយដែល ទាមទារការប្តេជ្ញាចិត្តខ្ពស់ ភាពអត់ធ្មត់ និងជំនាញចម្រុះ ។ នៅក្នុងវិស័យនេះចាំបាច់ត្រូវមានជំនាញទំនាក់ទំនងល្អ ភាពជាអ្នកដឹកនាំ រួមទាំងសមត្ថភាពដោះស្រាយបញ្ហា និងការងារជាក្រុមប្រកបដោយប្រសិទ្ធភាព។ យ៉ាងណាមិញ បើទោះបីជាមានបញ្ហាប្រឈមទាំងនេះក្តី ការងារក្នុងវិស័យ NGO នៅតែជា ផ្លូវអាជីពដ៏មានអត្ថន័យ និងផ្តល់តម្លៃយ៉ាងជ្រាលជ្រៅដល់ខ្លូនឯង និងសង្គមជាតិ។ វាផ្ដល់ឱកាសដ៏ល្អសម្រាប់បុគ្គលម្នាក់ៗក្នុងការ រួមចំណែកយ៉ាងពិតប្រាកដដល់ការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង ។ តាមរយៈការខិតខំប្រឹងប្រែង និងការលះបង់ អ្នកជំនាញ NGO អាចមើលឃើញផ្ទាល់នូវការផ្លាស់ប្ដូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់សហគមន៍ និងបុគ្គល ដែលនាំមកនូវការពេញចិត្ត និងមោទកភាពយ៉ាងពិតប្រាកដ។